មួយមុខទៀត គឺពពែដុតទឹកឃ្មុំ សម្រាប់វិធីធ្វើ ស្ទើរតែដូចនឹងការធ្វើគោដុតទឹកឃ្មុំ ដែលត្រូវមានទឹកឃ្មុំ និងគ្រឿងទេសផ្សេងៗ។ សាច់ពពែត្រូវបានជ្រើសយកចេញពីផ្នែកដែលមានខ្លាញ់តិច បន្ទាប់មកកាត់ជាបន្ទះសមរម្យ រួចប្រឡាក់ជាមួយគ្រឿងមុនយកទៅដុត។ ចំពោះគ្រឿងមានដូចជា សាច់ពពែ ទឹកឃ្មុំ ទឹកស៊ីអ៉ីវ ប្រេងខ្យង ខ្ទឹមស ខ្ញី ម្រេចខ្មៅ ប្រេងឆា និងអំបិល។ ពិសេសមានទឹកក្រហុកដែលសម្រាប់ធ្វើជាទឹកជ្រលក់ ដើម្បីបន្ថែមរសជាតិឱ្យសាច់កាន់តែឆ្ងាញ់។ គេអាចបរិភោគជាមួយនឹងបន្លែស្រស់ដូចជាស្ពៃ ត្រសក់ ខ្ទឹមបារាំងជាដើម និងមានបន្លែផ្សេងៗជាច្រើនទៀត។ ពពែដុតទឹកឃ្មុំនេះ តែងតែត្រូវរៀបចំឡើងក្នុងឱកាសពិធីជួបជុំនានា ដូចជាពិធីជប់លៀង និងការអបអរសាទរពិសេសផ្សេងៗ។